ចម្រៀងចែវទូក គឺជាបទចម្រៀងប្រពៃណីដ៏សំខាន់មួយនៅក្នុងពិធីបុណ្យអុំទូករបស់ខ្មែរ។ ចម្រៀងនេះមិនត្រឹមតែផ្តល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែក៏មានតួនាទីសំខាន់ក្នុងការសម្របសម្រួល និងរក្សាចង្វាក់ចែវទូកឲ្យមានភាពរលូន និងយូរអង្វែង។ គោលបំណងសំខាន់បំផុតនៃចម្រៀងចែវទូកគឺដើម្បី រក្សាចង្វាក់ចែវ របស់កីឡាករទាំងអស់ឲ្យមានភាពស៊ីសង្វាក់គ្នា។ នៅពេលដែលកីឡាករទាំងអស់អាចចែវក្នុងចង្វាក់តែមួយ ទូកនឹងអាចធ្វើដំណើរទៅមុខបានលឿន និងមានប្រសិទ្ធភាពខ្ពស់។ ចម្រៀងចែវទូកជួយ ជំរុញទឹកចិត្ត និងកម្លាំងចិត្តរបស់កីឡាករ។ ទំនុកច្រៀងដែលលើកកម្ពស់ស្មារតីស្នេហាជាតិ ភាពក្លាហាន និងសាមគ្គីភាព ជួយឲ្យកីឡាករមានកម្លាំងចិត្តក្នុងការប្រកួត។ ក្នុងអំឡុងពេលប្រកួត ចម្រៀងចែវទូកជួយ ផ្តល់ភាពសប្បាយរីករាយ និងកាត់បន្ថយភាពនឿយហត់របស់កីឡាករ។ ការស្រែកឆ្លើយឆ្លងរវាងកីឡាករជួយឲ្យពួកគេមានទំនាក់ទំនងគ្នា និងដឹងពីស្ថានភាពរបស់គ្នាទៅវិញទៅមក។ អត្ថប្រយោជន៍ ការចែវទូកក្នុងចង្វាក់តែមួយជួយ បង្កើនល្បឿន របស់ទូក។ នៅពេលដែលកីឡាករទាំងអស់ចែវក្នុងចង្វាក់តែមួយ កម្លាំងចែវរបស់ពួកគេនឹងរួមបញ្ចូលគ្នា ដែលធ្វើឲ្យទូកអាចធ្វើដំណើរទៅមុខបានលឿនជាងមុន។ ការចែវទូកក្នុងចង្វាក់តែមួយជួយ សន្សំកម្លាំង របស់កីឡាករ។ នៅពេលដែលកីឡាករទាំងអស់អាចចែវក្នុងចង្វាក់តែមួយ ពួកគេនឹងមិនចាំបាច់ប្រើកម្លាំងខ្លាំងពេកនោះទេ ដែលជួយឲ្យពួកគេអាចចែវបានយូរអង្វែង។ ចម្រៀងចែវទូកជួយ ពង្រឹងសាមគ្គីភាព រវាងកីឡាករ។ នៅពេលដែលកីឡាករទាំងអស់អាចច្រៀង និងចែវក្នុងចង្វាក់តែមួយ ពួកគេមានអារម្មណ៍ថាជាក្រុមតែមួយ ដែលជួយឲ្យពួកគេអាចសហការគ្នាបានល្អ។ របៀបរក្សាចង្វាក់ចម្រៀងឲ្យបានវែង ក្នុងទូកនីមួយៗ ត្រូវមាន មេខ្លោងចម្រៀង មួយរូបដែលជាអ្នកចាប់ផ្តើម និងដឹកនាំចង្វាក់ចម្រៀង។ មេខ្លោងនេះត្រូវមានសម្លេងខ្លាំង និងច្បាស់លាស់ដើម្បីឲ្យកីឡាករទាំងអស់អាចឮបាន។ គេអាចប្រើឧបករណ៍តន្រ្តីសាមញ្ញដូចជា ស្គរ ឬ ជ័យ ដើម្បីរក្សាចង្វាក់ចម្រៀង។ សម្លេងស្គរ ឬជ័យអាចជួយឲ្យកីឡាករទាំងអស់អាចរក្សាចង្វាក់បានយ៉ាងងាយស្រួល។ ក្នុងនោះក៏ត្រូវមានការ ស្រែកឆ្លើយឆ្លង រវាងមេខ្លោង និងកីឡាករទាំងអស់ដែរ។ ការស្រែកឆ្លើយឆ្លងនេះជួយឲ្យកីឡាករទាំងអស់មានទំនាក់ទំនងគ្នា និងដឹងពីស្ថានភាពរបស់គ្នាទៅវិញទៅមក។ គេត្រូវជ្រើសរើសចម្រៀងដែលងាយស្រួលច្រៀង និងមិនមានចង្វាក់លឿនពេក។ ចម្រៀងដែលងាយស្រួលអាចជួយឲ្យកីឡាករទាំងអស់អាចរក្សាចង្វាក់បានយ៉ាងងាយស្រួល។